ខេត្តស្ទឹងត្រែង មានទីតាំងនៅភាគឦសាននៃប្រទេសកម្ពុជា។ វាជាតំបន់ដែលល្បីល្បាញដោយសារសម្បូរធនធានធម្មជាតិ ជាពិសេសគឺទន្លេមេគង្គ និងព្រៃឈើដ៏ធំល្វឹងល្វើយ។ ខេត្តនេះផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ដ៏ប្លែកសម្រាប់ភ្ញៀវទេសចរ។ នៅពេលទៅលេងខេត្តស្ទឹងត្រែងអ្នកមិនគួររំលងទីកន្លែងកម្សាន្តល្បីៗមួយចំនួនឡើយ។ កន្លែងមើលផ្សោតអូរស្វាយ គឺជាគោលដៅដ៏សំខាន់មួយសម្រាប់អ្នកដែលចង់ទស្សនាសត្វផ្សោតទន្លេមេគង្គដ៏កម្រ។ ផ្សោតអូរស្វាយ ស្ថិតក្នុងឃុំអូរស្វាយ នៃស្រុកថាឡាបូរិវ៉ាត ខេត្តស្ទឹងត្រែង។ ហើយទីនេះគឺជារមណីដ្ឋានមួយ ក្នុងចំណោម រមណីដ្ឋានពេញនិយមជាច្រើនទៀត ដែលភ្ញៀវ ទេសចរជាតិ និងអន្តរជាតិតែងតែ មានបំណងចង់មកទស្សនា។ តំបន់នេះធ្លាប់ជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរ នៅសម័យបុរាណ។ មួយវិញទៀត មានសត្វផ្សោតជាច្រើនរស់នៅតាមបណ្តោយទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ជាច្រើនរស់នៅតំបន់ព្រៃឈើអភិរក្ស។ រាជរដ្ឋាភិបាលអណត្តិថ្មីបាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានយោល វត្តអារាម ដោយរាប់បញ្ចូលទាំងផ្ទះសំណាក់ មជ្ឈមណ្ឌលព័ត៌មាន និងកំពង់ផែទូកសម្រាប់ភ្ញៀវទេសចរ។ រមណីដ្ឋានបូរីអូរស្វាយ ប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃ ដែលបានផុសឡើងនៅក្នុងទ្រូងព្រៃ ត្រូពិចពណ៌បៃតង ដែលលាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ប្រសើរ ដែលជាជំរកសម្រាប់សត្វព្រៃ។ ជាពិសេសរមណីដ្ឋានបូរីអូរស្វាយ ជាជម្រកហ្វូងបក្សាបក្សី និង ជាជម្រកត្រីក្នុងរដូវវស្សា ហើយមានត្រីផ្សោតជាច្រើន ដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ។ នៅរដូវប្រាំង ពេលទឹកស្រក ទីនេះបានរំលេចឲឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាត លាតសន្ធឹង តាមបណ្តោយដងទន្លេ គួរឲ្យចង់ដើរលេងកំសាន្ត។ ដែលលាតសន្ធឹង តាមបណ្តោយដងទន្លេ គួរឲ្យចង់ដើរលេងកំសាន្ត។ រមណីដ្ឋានបូរីអូរស្វាយមានព្រែកជាច្រើន ដោយមាន ព្រែកខ្លះមានទឹកហូរលឿន ចំណែកព្រែកខ្លះទៀត ក៏មានទឹកហូរយឺត។ ចំណែកឯព្រៃចំការស្វាយ ក៏បានរំលេចទេសភាពស្រស់ត្រកាល តាមបណ្តោយដងទន្លេ ជាមួយថ្មផុសដែលបានលេចឡើង យ៉ាងស្រស់ស្អាត។ នៅតាមបណ្តោយឆ្នេរទន្លេដែលមានទេសភាពស្រស់ត្រកាល និងព្រែកដែលមានទឹកហូរខ្មួលខ្មាញ់ ។ ជារឿយៗគេតែងតែឃើញមានដានជើងសត្វព្រៃ ដែលមកទីនេះនៅពេលយប់។ នៅទីនេះមានទឹកមានល្បឿនលឿន ថ្លាល្អ និងធ្លាក់ចុះមកក្នុងកំពស់ប្រាំម៉ែត្រ។ ទឹកដែលហូរធ្លាក់ជាមួយល្បឿនដ៏លឿននេះ បានផ្តល់ធ្វើឲ្យទីនោះមានទេសភាពល្អប្រណិតគួរជាទីគយគន់សម្រាប់ ភ្ញៀវ ទេសចរមកហែលលេងកំសាន្តយ៉ាងសប្បាយរីករាយ។ នៅតាមបណ្តោយទន្លេមេគង្គ ក្នុងឃុំស្វាយ តំបន់អភិរក្សដីល្បាប់រុំសា ត្រូវបានការពារដោយច្បាប់។ ជាពិសេសតំបន់ត្រីពង ដែលជាទីកន្លែងផ្តល់នូវការបង្កកំណើតដល់ត្រីរាប់លានក្បាល សត្វបក្សា បក្សី និងសត្វព្រៃដ៏ទៃទៀត។ បន្ថែមពីនេះ ព្រមទាំងមានដើមឈើជាច្រើនប្រភេទ ផ្តល់ឲ្យតំបន់នេះក្លាយជា តំបន់អេកូឡូស៊ីដ៏ធំមួយ។ ចំណែកឯផ្លូវថ្នល់បានតភ្ជាប់ពីភូមិមួយទៅភូមិមួយទៀត ដោយនៅតាមដងផ្លូវមានរុក្ខជាតិដុះអម សងខាងចោលម្លប់ត្រឈឹងត្រឈៃ។ ព្រមទាំងឆ្លងកាត់ចរន្តទឹកហូរ និងព្រែកទាំងឡាយ ដែលមាន ទឹកហូររលេញគួរជា ទីភិសម័យ។ តំបន់ព្រៃភ្នំទាំងនេះត្រូវបានអភរិក្សប្រៀបបាននឹងឋានសួគ៌សម្រាប់អ្នកបររទេសនិងអ្នកជិះកង់ក្នុងព្រៃ អាចស្តាប់ឭតន្រ្តីធម្មជាតិ នៃសម្លេងសត្វបក្សាបក្សីយំខ្ញៀវខ្ញា។ ទឹកធ្លាក់ក្បាលឆ្នាំង គឺជាទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយនៅក្នុងខេត្តស្ទឹងត្រែង។ ទឹកធ្លាក់នេះមានលក្ខណៈពិសេសត្រង់ថ្មដែលត្រូវបានច្រោះដោយទឹកមានរាងដូចក្បាលឆ្នាំង។ តំបន់ជុំវិញមានបរិយាកាសត្រជាក់ស្រស់ស្រាយ ហ៊ុំព័ទ្ធដោយព្រៃឈើ ដែលស័ក្តិសមសម្រាប់ការលំហែអារម្មណ៍ និងការថតរូប។ ចំណែក រមណីយដ្ឋាន«ទឹកធ្លាក់ព្រះនិម្មិត» ឬហៅថា «ទឹកជ្រោះសុភមិត្ត» ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ជាប់នឹងឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កន្លែងនេះធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តលេងបានគ្រប់រដូវកាល។ ទោះបីជារដូវក្តៅ ឬរដូវភ្លៀងយ៉ាងណាក៏ដោយ ភ្ញៀវទេសចរអាចធ្វើដំណើរពីក្រុងស្ទឹងត្រែង ។ អ្នកទេសចរមានផ្លូវចំនួន៣ក្នុងការជ្រើសរើសសម្រាប់ការធ្វើដំណើរ។ ផ្លូវទី១ គឺធ្វើដំណើរតាមផ្លូវជាតិលេខ៩ ឆ្លងស្ពានមេគង្គបន្តដំណើរ ប្រមាណ៤០គីឡូម៉ែត្រ នឹងឃើញស្លាកសញ្ញា នៅចំណុចផ្លូវបំបែកមួយដាក់ថា “រមណីយដ្ឋានទឹកធ្លាក់ព្រះនិមិ្មត” ។ ហើយធ្វើដំណើរប្រមាណ ជាង២០គីឡូម៉ែត្រតាមផ្លូវលំ មានស្លាកមួយទៀតដាក់ថា “ទឹកធ្លាក់ព្រះនិមិត្ត”។ បន្ទាប់មកអ្នកដំណើរត្រូវបត់តាមគំនូសសញ្ញាដែលបានបង្ហាញ ធ្វើដំណើរប្រហែល១០គីឡូម៉ែត្រទៀតទើបទៅដល់។ ផ្លូវទី២ លោកអ្នកអាចធ្វើដំណើរឆ្លងស្ពានមេគង្គហើយបន្តទៅតាមផ្លូវស្រុកថាឡាបរិវ៉ាត់កាត់ទៅតាមអូរត្រឡះ ទៅភូមិក្រឡាពាសឃុំព្រះរំកិលដល់ភូមិអន្លង់ឈើទាលចូលទស្សនាសត្វផ្សោតសិនហើយចាំបន្តដំណើរទៅទៀត។ ផ្លូវទី៣ គឺធ្វើដំណើរឆ្លងកាត់តាមស្ពានសេកុងឆ្ពោះទៅស្រុកបុរីអូរស្វាយសែនជ័យទស្សនាស្ដូកអានុស្សាវរីយ៍សម្ដេចតា។ អ្នកអាចជិះទូកទៅលំហែនៅតាមហាតខ្សាច់ព្រៃលិចទឹកនិងអន្លង់ផ្សោតសិនក៏បានចាំបន្តដំណើរទៅទឹកធ្លាក់សុភមិត្តជាក្រោយ។ នោះភ្ញៀវទាំងអស់នឹងបានឃើញទឹកធ្លាក់ធម្មជាតិព្រះនិមិ្មតដ៏អស្ចារ្យ គយគន់មើលទេសភាពលំហែកាយ សប្បាយដក់ជាប់ក្នុងអារម្មណ៍ជានិច្ច ។ ប៉ុន្តែបើបងប្អូនដែលចង់ទៅកម្សាន្តនៅទឹកជ្រោះសុភមិត្តនៅទីនេះ មិនថាខែប្រាំង ឬវស្សានោះទេ ទឹកជ្រោះព្រះនិម្មិតមានការទាក់ទាញជានិច្ច ទេសភាពនៅទីនោះមានការផ្លាស់ប្តូរទៅតាមរដូវកាល ។ នៅរដូវវស្សាសន្ទុះទឹកហូរខ្លាំង ផ្ទៃទឹកជ្រោះទាំងមូលមានទឹកល្ហរល្ហេវ ឯនៅរដូវប្រាំងវិញ ទឹកហូរកាត់ផ្ទាំងថ្មបង្កើតបានជាទេសភាពគួរជាទីគយគន្ធក្រៃលែង។ នៅពេលទៅកម្សាន្តនៅទីនោះលោកអ្នកអាចទៅ ងូតទឹកកោះធា ប្រទេសឡាវ។ ជាពិសេស ពិសារអាហារថ្ងៃត្រង់តាមមាត់ទន្លេព្រំប្រទល់ខ្មែរ-ឡាវ-ទស្សនាទឹកធ្លាក់ព្រះនិម្មិតទស្សនា វត្តល្បាក់ខោនព្រះនិម្មិត និង គយគន់ព្រះអាទិត្យរៀបលិចយ៉ាងស្រស់ស្អាតទៀតផង។ ចំពោះ កន្លែងដែលស្អាតមួយទៀតគឺ តំបន់ ព្រៃលិចទឹកទន្លេមេគង្គ។ ព្រៃលិចទឹកទន្លេមេគង្គ គឺជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ និងមានតែមួយគត់នៅខេត្តស្ទឹងត្រែង។ តំបន់នេះជាជម្រករបស់ប្រភេទត្រី និងបក្សីជាច្រើនប្រភេទ។ ភ្ញៀវទេសចរអាចជិះទូកកាត់តាមព្រៃលិចទឹក ដើម្បីស្វែងយល់ពីជីវៈចម្រុះក្នុងតំបន់ និងគយគន់សម្រស់ធម្មជាតិដ៏ប្លែកដែលផ្លាស់ប្តូរទៅតាមរដូវកាល។ ក្រៅពីកន្លែងកំសាន្ត ស្ទឹងត្រែងក៏មាននូវកន្លែងលក់មុខម្ហូបអាហារឆ្ងាញ់ពិសារ និងស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ជាក់ស្តែង ផ្សារស្ទឹងត្រែង គឺជាបេះដូងនៃសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងខេត្ត។ នៅទីនេះ អ្នកអាចរកទិញបាននូវផលិតផលក្នុងស្រុក ផ្លែឈើប្លែកៗ ម្ហូបអាហារតាមចិញ្ចើមផ្លូវ ក៏ដូចជាទំនិញផ្សេងៗទៀត។ ការដើរលេងផ្សារក៏ជាឱកាសមួយដើម្បីស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃ និងវប្បធម៌របស់ប្រជាពលរដ្ឋស្ទឹងត្រែងផងដែរ។ ផ្សេងពីនេះទៀត ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តមួយចំនួនក៏បានទាក់ទាញនូវភ្ញៀវទេសចរផងដែរ។ ស្ពានមេគង្គស្ទឹងត្រែង គឺជាស្ពានដ៏វែងមួយដែលលាតសន្ធឹងឆ្លងកាត់ទន្លេមេគង្គ។ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវជាតិលេខ៩ តភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ២០១៥។ ស្ពាននេះ មានប្រវែង ១៧៣១ម៉ែត្រ ទទឹង ១៣ម៉ែត្រកន្លះ ហើយបានចំណាយទឹកប្រាក់ប្រមាណ ១១៦ លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន។ ស្ពាននេះក៏បានក្លាយជាចំណុចទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរក្នុងការថតរូប និងគយគន់ទេសភាពទន្លេមេគង្គដ៏ធំល្វឹងល្វើយ។ ជាពិសេសទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាល។ សរុបមក ខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏លេចធ្លោមួយ ដែលសម្បូរទៅដោយធនធានទន្លេមេគង្គ និងព្រៃឈើដ៏ធំល្វឹងល្វើយ។ ម៉្យាងទៀត វាជាគោលដៅដ៏ល្អសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ ការផ្សងព្រេង និងការស្វែងយល់ពីជីវភាពរស់នៅតាមដងទន្លេមេគង្គ។